មុខរបរសិប្បកម្មធ្វើពីឫស្សី និងផ្តៅខ្មែរ គឺជាមុខរបរមួយដែលប្រើប្រាស់វត្ថុធាតុដើមធម្មជាតិសុទ្ធសាធ ដូចជា ឫស្សី និងផ្តៅ ដើម្បីផលិតជាសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ និងវត្ថុអនុស្សាវរីយ៍ផ្សេងៗ។ សិប្បករខ្មែរបានប្រែក្លាយឫស្សី និងផ្តៅធម្មតា ទៅជាផលិតផលចម្រុះជាច្រើនប្រភេទដែលបម្រើទាំងតម្រូវការប្រចាំថ្ងៃ និងការតុបតែងលម្អ។ លក្ខណៈសម្បត្តិពិសេសរបស់វា រួមមានភាពធន់ ភាពបត់បែន ភាពស្រស់ស្អាតបែបធម្មជាតិ និងតម្លៃវប្បធម៌ខ្ពស់ ឫស្សី និងផ្តៅបានក្លាយជាជម្រើសដ៏ល្អសម្រាប់ផលិតវត្ថុអនុស្សាវរីយ៍ជាច្រើនប្រភេទ។ សិប្បកម្មទាំងនេះត្រូវបានផលិតយ៉ាងល្អិតល្អន់ទៅលើសម្ភារៈតម្បាញជាច្រើនប្រភេទ។ គេបានប្រើប្រាស់ឫស្សី និងផ្តៅក្នុងការយកមកច្នៃប្រឌិតជាគ្រឿងសង្ហារឹមជាច្រើនប្រភេទ ទាំងសម្រាប់ប្រើប្រាស់ក្នុងផ្ទះ និងក្រៅផ្ទះ។ យ៉ាងណាមិញ គេអាចកែឆ្នៃកៅអីបានជាច្រើនម៉ូដ ចាប់ពីកៅអីធម្មតា កៅអីញ៉ាំបាយ កៅអីអានសៀវភៅដែលផ្តល់នូវផាសុកភាព និងសម្រស់បែបធម្មជាតិ។ តុបាយ តុទទួលភ្ញៀវ តុសម្រាប់ធ្វើការ ឬតុសម្រាប់តាំងលម្អ អាចត្រូវបានរចនាឡើងយ៉ាងប្រណិតពីឫស្សី និងផ្តៅ ដោយរួមបញ្ចូលកញ្ចក់ ឬសម្ភារៈផ្សេងទៀត។ គ្រែឫស្សី ឬផ្តៅផ្តល់នូវអារម្មណ៍ត្រជាក់ស្រួល និងមានផាសុកភាព ជាពិសេសសម្រាប់អាកាសធាតុក្តៅ។ ទូសម្រាប់ដាក់សម្លៀកបំពាក់ ទូដាក់សៀវភៅ ឬធ្នើសម្រាប់ដាក់របស់របរ អាចត្រូវបានផលិតឡើងយ៉ាងរឹងមាំ និងមានសោភ័ណភាព។ សាឡុង និងអង្រឹង ត្រូវបានធ្វើឡើងដោយផ្តល់នូវភាពងាយស្រួល និងសម្រាកកាយ។ សាឡុងផ្តៅមានលក្ខណៈស្រាល ងាយស្រួលរើបម្លាស់ និងផ្តល់អារម្មណ៍កក់ក្តៅ។ ដោយសារឫស្សី និងផ្តៅមានភាពធន់នឹងអាកាសធាតុ វាស័ក្តិសមសម្រាប់ធ្វើជាគ្រឿងសង្ហារឹមនៅសួនច្បារ រានហាល ឬកន្លែងកម្សាន្តខាងក្រៅ។ ក្រៅពីនេះវាត្រូវបានគេកែឆ្នៃឲ្យក្លាយទៅជាគ្រឿងតាំងលម្អដូចជា កញ្ចក់ព្យួរជញ្ជាំង ផ្ទាំងពុះចែកបន្ទប់ ឬទ្រនាប់ជើងសម្រាប់តុបតែងលម្អគេហដ្ឋានជាដើម។ ចំពោះឫស្សី និងផ្តៅអាចយកមកច្នៃប្រឌិតជាសម្ភារៈផ្ទះបាយបម្រើដល់តម្រូវការចាំបាច់ជាច្រើនប្រភេទ។ កន្ត្រង និងកញ្ជើ ជាឧបករណ៍ដ៏សំខាន់សម្រាប់ដាក់បន្លែ ផ្លែឈើ ឬសម្រាប់លាងជម្រះគ្រឿងផ្សំ។ កន្ត្រងមានច្រើនទំហំ និងរូបរាងខុសៗគ្នាទៅតាមតម្រូវការប្រើប្រាស់។ ស្លាបព្រា និងវែក ឧបករណ៍ទាំងនេះមានលក្ខណៈស្រាល និងធន់ ដែលអាចប្រើប្រាស់បានច្រើនឆ្នាំ។ ប្រដាប់សម្រាប់ចំហុយ ៖ ដូចជា កន្ត្រកឫស្សីសម្រាប់ចំហុយនំ ត្រី ឬសាច់ ដែលជួយឱ្យអាហារឆ្អិនល្អ និងរក្សាបាននូវរសជាតិដើម។ កន្រ្តងប្រហុក ជាឧបករណ៍បុរាណដ៏សំខាន់សម្រាប់ច្រោះប្រហុក ម្ជូរ ឬខ្ទិះដូង។ កូនឈើចាក់ធ្មេញ ដែលផលិតពីឫស្សីត្រូវបានកែច្នៃជាកូនឈើចាក់ធ្មេញដែលមានអនាម័យ និងងាយស្រួលប្រើប្រាស់។ វត្ថុអនុស្សាវរីយ៍ដែលផលិតពីឫស្សី និងផ្តៅមានភាពចម្រុះ ហើយអាចឆ្លុះបញ្ចាំងពីសិល្បៈ និងវប្បធម៌ខ្មែរបានយ៉ាងល្អ។ គេអាចយកវាមកឆ្លាក់ជារូបចម្លាក់តូចៗដូចជារូបសត្វ ដូចជាដំរី ឬរមាំង ឬរូបតំណាងវប្បធម៌ខ្មែរផ្សេងៗ។ ក្រៅពីនេះគេអាចយកវាមកធ្វើជាកូនកន្ត្រក ឬកញ្ឆេរតូចៗ សម្រាប់ដាក់របស់របរតូចៗ ឬគ្រាន់តែជាវត្ថុតាំងលម្អ។ បន្ថែមពីនេះ វាក៏ត្រូវបានយកមកឆ្នៃជាវត្ថុប្រើប្រាស់ប្រចាំថ្ងៃដែលមានលក្ខណៈជាវត្ថុអនុស្សាវរីយ៍ផងដែរ។ កែវ ឬពែង ធ្វើពីឫស្សីសម្រាប់ដាក់ភេសជ្ជៈ ដែលអាចឆ្លាក់ឈ្មោះ ឬរូបភាពតូចៗបាន។ ប្រអប់ដាក់សម្ភារៈតូចៗ សម្រាប់ដាក់ប៊ិច ខ្មៅដៃ ឬគ្រឿងអលង្ការ ដែលមានរចនាបថទាក់ទាញ។ កម្រាលទ្រាប់កែវ ឬចាន ដែលអាចធ្វើជារាងផ្សេងៗ និងមានលំនាំខ្មែរ។ កង្ហារ និងឆ័ត្រ ផលិតពីឫស្សី និងក្រណាត់ ដោយមានគូរូបភាព ឬឆ្លាក់លំនាំខ្មែរ ដែលអាចប្រើប្រាស់បានជាក់ស្តែង និងមានតម្លៃសិល្បៈ។ ប្រដាប់ប្រដាក្មេងលេងបែបប្រពៃណី: ដូចជា កូនតុក្កតាធ្វើពីឫស្សី ឬផ្តៅ ដែលឆ្លុះបញ្ចាំងពីល្បែងក្មេងៗ ឬតួអង្គប្រជាប្រិយខ្មែរ។ ក្រៅពីនោះឫស្សី និងផ្តៅក៏បានប្រើសម្រាប់ធ្វើជាឧបករណ៍នេសាទផងដែរ។ ទ្រូ លប លាយ លាន់ ប្រើសម្រាប់ដាក់អន្ទង់ និងត្រីផ្សេងៗ។ អង្រុត ឈ្នាង បករើប្រាស់សម្រាប់ចាប់ត្រី។ សៃយឺន និងព្រួល ប្រើប្រាស់សម្រាប់រាំងទឹក ឬចាប់ត្រី។ លើសពីនេះឫស្សី និងផ្តៅបានផ្តល់នូវអត្ថប្រយោជន៍ដ៏សន្ធឹកសន្ធាប់ដូចខាងក្រោម។ ឫស្សីមានភាពរឹងមាំ និងធន់ អាចបត់បែនបានល្អ មិនងាយបាក់ ឬប្រេះ ខណៈផ្តៅមានភាពតឹងណែន និងអាចទ្រទម្ងន់បានច្រើន។ លក្ខណៈសម្បត្តិទាំងនេះធ្វើឱ្យឧបករណ៍ដែលផលិតពីពួកវាមានអាយុកាលប្រើប្រាស់បានយូរ ទប់ទល់នឹងការប្រែប្រួលអាកាសធាតុ និងការប្រើប្រាស់ញឹកញាប់បានល្អ។ វាមានភាពបត់បែន និងកែច្នៃ បានយ៉ាងងាយស្រួលទៅតាមរូបរាង ឬទំហំដែលចង់បាន។ ពួកវាអាចពត់ ឆ្លាក់ ចោះ ឬត្បាញបានល្អិតល្អន់ ដោយប្រើឧបករណ៍សាមញ្ញ។ លក្ខណៈនេះធ្វើឱ្យសិប្បករអាចច្នៃប្រឌិតឧបករណ៍ផ្សេងៗគ្នាបានយ៉ាងសម្បូរបែប ដូចជា ទ្រូ លប លាយ លាន់ ឬ ឧបករណ៍ភ្លេងខ្លុយ ជាដើម។ វាជាវត្ថុធាតុដើមធម្មជាតិ ងាយរក និងតម្លៃថោកដែលដុះនៅតាមព្រៃ ឬដីទំនេរស្ទើតែគ្រប់ទីកន្លែង។ ភាពងាយស្រួលក្នុងការរក និងឆាប់លូតលាស់ឡើងវិញ ធ្វើឱ្យពួកវាជាជម្រើសដ៏មានប្រសិទ្ធភាព និង មានតម្លៃទាប។ ការផលិតឧបករណ៍ពីឫស្សី និងផ្តៅបាន បង្កើតឱកាសការងារ ដល់សិប្បករ និងប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ជាពិសេសនៅជនបទ។ ជំនាញនេះត្រូវបានបន្តពីមួយជំនាន់ទៅមួយជំនាន់ ដែលមិនត្រឹមតែជួយទ្រទ្រង់ជីវភាពប៉ុណ្ណោះទេ តែថែមទាំងរក្សាកេរដំណែលសិល្បៈប្រពៃណីខ្មែរឱ្យនៅគង់វង្ស។ ឫស្សី និងផ្តៅ គឺជាវត្ថុធាតុដើមដ៏មានតម្លៃដែលផ្តល់នូវអត្ថប្រយោជន៍ជាច្រើនក្នុងការផលិតឧបករណ៍ ដោយរួមបញ្ចូលគ្នានូវភាពរឹងមាំ ភាពងាយស្រួលប្រើប្រាស់ តម្លៃសមរម្យ និងការគិតគូរដល់បរិស្ថាន។